ស្រាអង្ករខ្មែរ ត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ពីវត្ថុធាតុដើមសំខាន់ៗដូចជា អង្ករដំណើប អង្ករធម្មតា និង មេស្រា ដែលជាសមាសធាតុចាំបាច់បំផុត។ ដំណើរការផលិតស្រានេះតម្រូវឱ្យមានជំនាញ និងភាពយកចិត្តទុកដាក់ខ្ពស់ពីអ្នកផលិត។ ដំណើរការដំបូងគឺ ការចំហុយអង្ករ ដោយគេយកអង្ករទៅលាងសម្អាត រួចចំហុយឱ្យឆ្អិនល្អ។ បន្ទាប់មក គេយកបាយដែលចំហុយរួចមកដាក់ឱ្យត្រជាក់ ហើយ បិតស្រា ដោយលាយវាជាមួយមេស្រា ហើយច្របាច់ឱ្យសព្វល្អ។ ក្រោយមក គេយកទៅដាក់ក្នុងភាជន៍ដែលស្អាត ហើយបិទឱ្យជិតរយៈពេលប្រមាណពី ៣ ទៅ ៥ ថ្ងៃ ដើម្បីឱ្យបាយប្រែជាទឹកស្រា។ នៅពេលដែលបាយប្រែជាទឹកស្រារួច គេយកទៅ ចម្រាញ់ស្រា ដោយប្រើឡដុត ឬឆ្នាំងតូចៗដើម្បីទទួលបានស្រាដែលមានគុណភាពល្អ។ ជំហានចុងក្រោយគឺ ការដាក់ដប ដោយស្រាដែលបានចម្រាញ់រួច ត្រូវបានគេយកទៅដាក់ក្នុងដបដីឥដ្ឋ ដែលដបនេះជួយរក្សារសជាតិស្រាឱ្យបានល្អ និងយូរអង្វែង។ ស្រាអង្ករខ្មែរ ត្រូវបានបែងចែកជាច្រើនប្រភេទទៅតាមកម្រិតជាតិអាល់កុល និងរសជាតិ។ ជាទូទៅ គេបែងចែកជាពីរប្រភេទធំៗគឺ ស្រាអង្ករធម្មតា និង ស្រាអង្ករកែច្នៃ។ ស្រាអង្ករធម្មតាមានកម្រិតជាតិអាល់កុលប្រមាណ ២៥% ទៅ ៤៥% ហើយមានរសជាតិប្រៃល្វីង ឬផ្អែមជូរ។ ស្រាប្រភេទនេះត្រូវបានគេប្រើប្រាស់ជាភេសជ្ជៈសម្រាប់បម្រើដល់ភ្ញៀវ ឬប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ។ ដោយស្រាអង្ករកែច្នៃ គឺត្រូវបានគេលាយជាមួយឱសថបុរាណ ដូចជាថ្នាំឈើ ឬឫសឈើ ដើម្បីព្យាបាលជំងឺផ្សេងៗ ដូចជាឈឺសន្លាក់ដៃជើងជាដើម។ ដែលស្រាអង្ករនេះត្រូវបានផលិតដោយដៃតាមបែបប្រពៃណី ដែលផ្តល់នូវរសជាតិឆ្ងាញ់ និងមានលក្ខណៈពិសេស។ រសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា គឺកើតចេញពីការផលិតយ៉ាងយកចិត្តទុកដាក់ និងត្រឹមត្រូវតាមបច្ចេកទេស។ ដបដីឥដ្ឋប្រពៃណីដែលគេប្រើសម្រាប់ដាក់ស្រាអង្ករ គឺជាស្នាដៃសិល្បៈចម្លាក់មួយប្រភេទ ដែលតំណាងឱ្យវប្បធម៌ខ្មែរ។ ដែលដបដីឥដ្ឋនីមួយៗសុទ្ធតែត្រូវបានរចនា និងផលិតដោយដៃយ៉ាងប្រណិត ដែលបង្ហាញពីភាពច្នៃប្រឌិតផងដែរ។ លើសពីនេះទៅទៀតដបដីឥដ្ឋជួយរក្សារសជាតិ និងគុណភាពស្រាឱ្យបានល្អ និងយូរអង្វែង។ ដបដីឥដ្ឋមានលក្ខណៈត្រជាក់ ហើយមិនងាយឡើងកម្ដៅ ដែលធ្វើឱ្យស្រាមានគុណភាពល្អជានិច្ច។ ស្រាអង្ករខ្មែរដែលដាក់ក្នុងដបដីឥដ្ឋប្រពៃណីបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ព្រោះវាបានរួមបញ្ចូលគ្នានូវតម្លៃពិសេសទាំងផ្នែកវប្បធម៌ និងសិល្បៈ។ ព្រោះស្រាអង្ករនេះមិនត្រឹមតែជាភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីរបស់ខ្មែរផងដែរ ដែលជាមានការចាប់អារម្មណ៏ពីភ្ញៀវទេសចរណ៍។ ស្រាអង្ករត្រូវបានផលិតដោយដៃតាមបែបប្រពៃណី ដែលផ្តល់នូវរសជាតិឆ្ងាញ់ និងមានលក្ខណៈពិសេស ដូច្នេះភ្ញៀវទេសចរអាចភ្លក់រសជាតិស្រាអង្ករ ដែលជាភេសជ្ជៈដ៏មានប្រជាប្រិយភាពរបស់ខ្មែរបាន។ សរុបមក ស្រាអង្ករខ្មែរក្នុងដបដីឥដ្ឋបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ព្រោះវាជាផលិតផលដែលបានឆ្លុះបញ្ចាំងពីសិល្បៈ ជំនឿ និងវប្បធម៌របស់ខ្មែរ។ ការផលិត និងការលក់ ស្រាអង្ករខ្មែរក្នុងដបដីឥដ្ឋប្រពៃណី បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងវប្បធម៌ជាតិ។ ចំពោះសេដ្ឋកិច្ច ឧស្សាហកម្មនេះបានបង្កើត ឱកាសការងារ ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសកសិករដែលដាំដុះអង្ករ ក៏ដូចជាសិប្បករដែលផលិតស្រា និងដបដីឥដ្ឋ។ ពួកគាត់អាចទទួលបានប្រាក់ចំណូលបន្ថែមពីការផលិត និងការកែច្នៃផលិតផលទាំងនេះ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារ។ ម្យ៉ាងវិញទៀត ផលិតផលទាំងនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ជំរុញវិស័យទេសចរណ៍ ផងដែរ ដោយសារតែវាជាវត្ថុអនុស្សាវរីយ៍ដ៏មានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរ។ ចំពោះវប្បធម៌ ការផលិត និងការផ្សព្វផ្សាយស្រាអង្ករខ្មែរក្នុងដបដីឥដ្ឋប្រពៃណីបានជួយ អភិរក្ស និងផ្សព្វផ្សាយ នូវទំនៀមទម្លាប់ និងសិល្បៈមួយប្រភេទរបស់ខ្មែរទៅកាន់ពិភពលោក។ តាមរយៈការរចនាដបដីឥដ្ឋដ៏ប្រណិត និងការផលិតស្រាតាមបែបប្រពៃណី ផលិតផលនេះបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដែលបានជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេស។